ឆាក្រអៅឈូកជាមួយសាច់ជ្រូក គឺជាម្ហូបមួយមុខដែលមានឱជារសឈ្ងុយឆ្ងាញ់ ងាយស្រួលចម្អិន ចំណាយពេលតិច និងមានតម្លៃសមរម្យផងដែរ។ គ្រឿងទេសសម្រាប់ធ្វើឆាក្រអៅឈូកជាមួយសាច់ជ្រូកមានដូចជា ក្រអៅឈូក សាច់ជ្រូក ស្លឹកខ្ទឹម មើមខ្ទឹមស ម្ទេស ស្ករស ប៊ីចេង ទឹកត្រី ម្សៅស៊ុប និងប្រេងខ្យង។ ជាដំបូង យើងត្រូវយក ក្រអៅឈូកមកចិតជាចម្រៀកៗ ប៉ុនចង្អុលដៃ រួចលាងទឹកអោយស្អាត បន្ទាប់មកសាច់ជ្រូកហាន់ជាបន្ទះៗ ដំខ្ទឹមសបកសំបកចិញ្ច្រាំឲ្យល្អិត និងហាន់ម្ទេសល្អិតៗ។ សម្រាប់របៀបធ្វើវិញ យើងត្រូវដាក់ខ្ទះអោយក្តៅ ចាក់ប្រេងឆាចូលបន្តិច បន្ទាប់មកបំពងខ្ទឹមនិងម្ទេសអោយក្រហម រួចដាក់សាច់ជ្រូក និង គ្រឿងផ្សំផ្សេងៗចូល។ បន្ទាប់មកដាក់ក្រអៅឈូកចូល រួចឆាវាអោយសព្វ ទុករយៈពេលប្រហែល ១០ ទៅ ១៥ នាទីរួចជាការស្រេច។